វប្បធម៌នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតែងតែផ្ដោតសំខាន់ទៅលើសីលធម៌នៃការបរិភោគអាហារដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃនៃបុគ្គលម្នាក់ៗ។ ការចេះដាក់ខ្លួននិងរក្សាមារយាទឱ្យបានត្រឹមត្រូវនៅចំពោះមុខចំណីអាហារគឺជាការផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់អ្នកដែលបានខិតខំដាំដុះនិងចម្អិនឱ្យយើង។ ចាស់បុរាណតែងតែមានការអប់រំយ៉ាងហ្មត់ចត់ដល់កូនចៅជំនាន់ក្រោយឱ្យចេះយល់ដឹងពីបម្រាមផ្សេងៗដើម្បីរក្សានូវសិរីសួស្តីនិងលាភជ័យនៅក្នុងក្រុមគ្រួសារ។ ចំណីអាហារត្រូវបានចាត់ទុកថាជាវត្ថុសក្ការៈដែលផ្តល់នូវកម្លាំងកំហែងនិងជីវិត ដូច្នេះការរក្សាកាយវិការឱ្យបានរម្យទមគឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប។ សេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់មិនមែនស្ថិតនៅលើទ្រព្យសម្បត្តិឡើយ គឺ ស្ថិតនៅលើការគោរពនូវក្រមសីលធម៌នៃការរស់នៅឱ្យបានល្អបំផុតក្នុងគ្រប់កាលៈទេសៈ។ ឥរិយាបថនៃការអង្គុយឱ្យមានរបៀបរៀបរយដោយមិនលាតជើងចង្អុលទៅរកថាសបាយគឺជាសញ្ញាណនៃបុគ្គលដែលមានការអប់រំខ្ពង់ខ្ពស់មកពីគ្រួសារថ្លៃថ្នូរ។ ជើងត្រូវបានចាត់ទុកថាជាផ្នែកទាបបំផុតនៃរាងកាយមនុស្ស ដូច្នេះ ការប្រើប្រាស់ជើងដើម្បីចង្អុលបង្ហាញមុខម្ហូបគឺជាទង្វើអសីលធម៌ដែលមិនគួរប្រព្រឹត្តឡើយ។ រាល់ការធ្វេសប្រហែសក្នុងកាយវិការដោយយកជើងទៅក្បែរចំណីអាហារអាចនាំមកនូវក្តីមិនសប្បាយចិត្តដល់អ្នកជុំវិញខ្លួន ឬ សមាជិកដទៃទៀតដែលកំពុងបរិភោគ។ សង្គមខ្មែរយើងឱ្យតម្លៃយ៉ាងខ្លាំងទៅលើភាពរម្យទម និង ការរក្សាសណ្តាប់ធ្នាប់រាងកាយឱ្យបានល្អជានិច្ចនៅពេលដែលអង្គុយជួបជុំគ្នាទទួលទានភោជនាហារ។ ការបង្ហាត់បង្រៀនកូនចៅឱ្យចេះដឹងពីគុណតម្លៃនៃអាហារតាមរយៈការមិនប្រើជើងចង្អុលគឺជាមេរៀនសីលធម៌ដ៏មានតម្លៃដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត។ យើងគ្រប់គ្នាត្រូវមានស្មារតីភ្ញាក់រលឹកជានិច្ចក្នុងការរក្សាឥរិយាបថជើងឱ្យឆ្ងាយពីវត្ថុដែលជាគ្រឿងឧបភោគបរិភោគដែលផ្តល់នូវសេចក្តីសុខដល់រាងកាយ។ បុគ្គលដែលចេះគ្រប់គ្រងឥរិយាបថខ្លួនឯងបានល្អតែងតែទទួលបាននូវការសរសើរ និង ការឱ្យតម្លៃពីសំណាក់ចាស់ព្រឹទ្ធាចារ្យដែលជាអ្នកមានបទពិសោធន៍ជីវិត។ មារយាទនៃការរស់នៅដែលល្អពិតប្រាកដគឺចាប់ផ្តើមចេញពីការចេះដាក់ខ្លួនឱ្យទាប និង មិនប្រើប្រាស់អវយវៈផ្នែកខាងក្រោមក្នុងន័យមើលងាយដល់របស់មានគុណ។ ភាពសុខដុមរមនានៅក្នុងវង់អាហារនឹងកើតមានឡើងកាន់តែប្រសើរប្រសិនបើសមាជិកម្នាក់ៗយល់ដឹងពីបម្រាមបុរាណដែលហាមមិនឱ្យប្រើជើងចង្អុលរកចំណី។ រាល់ការបង្ហាញពីភាពខ្ជីខ្ជានៃមារយាទជើងក្នុងពេលហូបចុកអាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ ឬ វាយតម្លៃអវិជ្ជមានមកលើការចិញ្ចឹមបីបាច់របស់យើង។ ការគោរពតាមការណែនាំរបស់មាតាបិតាអំពីការមិនយកជើងទៅចង្អុលម្ហូបគឺជាមាគ៌ាឆ្ពោះទៅរកការរស់នៅដែលមានសិរីសួស្តី និង មានសេចក្តីថ្លៃថ្នូរជាទីបំផុត។ យើងមិនត្រូវបណ្តោយឱ្យភាពសប្បាយរីករាយភ្លេចខ្លួនមកគ្រប់គ្រងលើកាយវិការដ៏ទន់ភ្លន់ដែលជាអត្តសញ្ញាណដ៏ល្អប្រពៃរបស់ជាតិសាសន៍ខ្មែរយើងឡើយ។ សកម្មភាពដែលមើលទៅសាមញ្ញដូចជាការមិនប្រើជើងចង្អុលបាយនេះ គឺ ពោរពេញទៅដោយអត្ថន័យនៃការផ្តល់កិត្តិយសដល់កសិករដែលខិតខំដាំដុះឱ្យយើង។ មនុស្សល្អដែលមានចិត្តបរិសុទ្ធតែងតែប្រកាន់ខ្ជាប់នូវចរិយាមារយាទថ្លៃថ្នូរ និង ការដឹងគុណទោសក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការចេះទប់ជើងមិនឱ្យទៅប៉ះពាល់ ឬ ចង្អុលទៅរកម្ហូបដែលដាក់នៅលើកម្រាលព្រំគឺជាលក្ខណៈសម្បត្តិដ៏សំខាន់របស់អ្នកដែលចេះគោរពទំនៀមទម្លាប់។ វប្បធម៌ខ្មែរយើងមានភាពល្អឯកដោយសារតែការចេះរក្សាសេចក្តីថ្លៃថ្នូរក្នុងគ្រប់កាលៈទេសៈទាំងអស់ ជាពិសេស គឺ នៅពេលដែលមានការជួបជុំគ្នាជុំវិញវង់អាហារ។ ការដែលមិនយកជើងទៅចង្អុលរកចំណីអាហារគឺជាការបង្ហាញពីចិត្តដែលបរិសុទ្ធ និង មានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្វីដែលធម្មជាតិបានផ្តល់ឱ្យយើង។ យុវជនជំនាន់ក្រោយគួរតែបន្តវេនក្នុងការថែរក្សាសីលធម៌ដ៏ល្អនេះឱ្យបានគង់វង្ស ដើម្បី បង្ហាញពីភាពស៊ីវិល័យនៃការរស់នៅរបស់ប្រជាជាតិខ្មែរយើង។ សេចក្តីល្អរបស់មនុស្សម្នាក់អាចវាស់វែងបានតាមរយៈការអនុវត្តជាក់ស្តែងនូវក្រមសីលធម៌នៃការរស់នៅដែលចេញពីដួងចិត្ត និង ការប្រព្រឹត្តដ៏ត្រឹមត្រូវ។ ទម្លាប់នៃការអង្គុយបត់ជើងឱ្យមានរបៀបរៀបរយគឺជាការបង្ហាញពីភាពរាបសារ និង ការផ្តល់កិត្តិយសដល់ម្ចាស់ផ្ទះដែលបានរៀបចំអាហារយ៉ាងឈ្ងុយឆ្ងាញ់។ យើងត្រូវមានភាពហ្មត់ចត់ចំពោះរាល់កាយវិការទាំងអស់ទោះបីជាស្ថិតក្នុងស្ថានភាពសាមញ្ញបំផុតក៏ដោយ ដើម្បី រក្សានូវតម្លៃនៃបុគ្គលិកលក្ខណៈរបស់ខ្លួន។ ការមិនប្រើជើងចង្អុលម្ហូបត្រូវបានចាត់ទុកថាជារឿងមង្គលដែលនាំឱ្យមានការស្រឡាញ់រាប់អានពីសំណាក់មនុស្សនៅជុំវិញខ្លួនកាន់តែច្រើនឡើង។ មារយាទដែលបានរៀនសូត្រមកពីក្នុងគ្រួសារនឹងក្លាយជាអាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់ការរស់នៅក្នុងសង្គមខាងក្រៅប្រកបដោយភាពរលូន និង ជោគជ័យ។ ភាពរុងរឿងក្នុងជីវិតនឹងកើតមានឡើងប្រសិនបើយើងចេះរក្សាសីលធម៌នៃការហូបចុកឱ្យបានខ្ជាប់ខ្ជួន និង មិនប្រព្រឹត្តនូវអ្វីដែលជាបម្រាមរបស់ចាស់បុរាណ។ ការយល់ដឹងពីតម្លៃនៃវប្បធម៌បរិភោគគឺជាចំណែកមួយដ៏សំខាន់នៃការចូលរួមថែរក្សាអត្តសញ្ញាណជាតិឱ្យបានរឹងមាំ និង ស្ថិតស្ថេរជារៀងរហូតតទៅ។ ភាពទន់ភ្លន់នៃការប្រើប្រាស់អវយវៈរាងកាយនឹងនាំមកនូវកិត្តិយស និង ភាពសុខដុមរមនាយ៉ាងពិតប្រាកដនៅក្នុងការរស់នៅជួបជុំគ្នាជារៀងរាល់ថ្ងៃ។ យើងត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនឯងក្នុងការអនុវត្តនូវក្រមសីលធម៌ឱ្យបានល្អបំផុតទោះបីជាគ្មានអ្នកណាម្នាក់មើលឃើញសកម្មភាពរបស់យើងក៏ដោយ។ ការចេះគ្រប់គ្រងខ្លួនឯងមិនឱ្យប្រព្រឹត្តកាយវិការមិនសមរម្យគឺជាការកសាងអនាគតដ៏ភ្លឺស្វាងបំផុតសម្រាប់ខ្លួនឯង និង សម្រាប់សង្គមជាតិទាំងមូល។ មេរៀននៃការរស់នៅដែលល្អបំផុតគឺការចេះប្រើប្រាស់អវយវៈឱ្យត្រូវតាមតួនាទី និង ត្រូវតាមកាលៈទេសៈសមស្របដែលសង្គមបានកំណត់ទុកជាបទដ្ឋាន។ ការដែលមិនប្រើជើងចង្អុលអាហារគឺជាការបង្ហាញពីភាពរាបសារ និង ការយល់ដឹងពីតម្លៃនៃសង្គមខ្មែរយើងដែលបានចងក្រងមកជាច្រើនជំនាន់មកហើយ។ ការរក្សាសេចក្តីថ្លៃថ្នូរលើតុអាហារគឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូបដែលស្រឡាញ់វប្បធម៌ និង ចង់ឱ្យជាតិសាសន៍របស់ខ្លួនមានមុខមាត់ខ្ពស់។ ភាពស៊ីវិល័យពិតប្រាកដមិនមែនទិញបានដោយប្រាក់កាសឡើយ គឺ កើតចេញពីការអនុវត្តកាយវិការដែលល្អបំផុត និង មានការទទួលខុសត្រូវខ្ពស់បំផុត។ ការចេះដាក់ខ្លួនឱ្យទាប និង មិនប្រើផ្នែកទាបនៃរាងកាយដើម្បីបង្ហាញអ្វីដែលខ្ពស់គឺជាទស្សនៈវិជ្ជាខ្មែរដែលយើងត្រូវតែរក្សានិងការពារឱ្យបានល្អ។ យើងគួរតែមានមោទនភាពចំពោះទំនៀមទម្លាប់ដែលបង្រៀនយើងឱ្យមានសណ្តាប់ធ្នាប់ និង មានវិន័យតាំងពីតូចមកម្ល៉េះដើម្បីក្លាយជាមនុស្សល្អ។ សកម្មភាពដែលសមរម្យជួយឱ្យការរស់នៅប្រចាំថ្ងៃប្រកបដោយភាពកក់ក្តៅ និង មានក្តីសុខក្នុងចិត្តដែលមិនអាចកាត់ថ្លៃបានឡើយក្នុងជីវិតនេះ។ ការអនុវត្តនូវសីលធម៌នៃការហូបចុកគឺជាសញ្ញានៃការមានការទទួលខុសត្រូវ និង ការគោរពខ្លួនឯងយ៉ាងពិតប្រាកដដែលគ្រប់គ្នាគួរតែយកតម្រាប់តាម។ សេចក្តីសុខក្នុងចិត្តកើតចេញពីការដឹងគុណចំពោះរាល់អ្វីដែលយើងមាន និង ការប្រព្រឹត្តខ្លួនឱ្យបានសមរម្យបំផុតនៅចំពោះមុខអ្នកដែលផ្តល់ឱ្យ។ សណ្តាប់ធ្នាប់នៃកាយវិការគឺជាសញ្ញាណនៃភាពសុខដុមរមនាដែលនាំមកនូវសេចក្តីថ្លៃថ្នូរដល់បុគ្គល និង ដល់គ្រួសារទាំងមូលឱ្យមានភាពរុងរឿង។ ភាពថ្លៃថ្នូរនៃការរស់នៅប្រចាំថ្ងៃតម្រូវឱ្យយើងចេះសង្កេត និង កែសម្រួលឥរិយាបថជើងឱ្យបានល្អបំផុតដើម្បីកុំឱ្យមានការថ្នាំងថ្នាក់ចិត្តដល់គ្នា។ វប្បធម៌នៃការរស់នៅដែលល្អបំផុតគឺការចេះដាក់ខ្លួន និង មិនធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃដែលនៅជុំវិញខ្លួនយើងឡើយ។ មារយាទនៃការអង្គុយគឺជាចំណុចសំខាន់ដែលបង្ហាញពីភាពចាស់ទុំ និង ការយល់ដឹងពីតម្លៃនៃសង្គមដែលយើងកំពុងតែរស់នៅឱ្យបានល្អប្រសើរ។ ការរក្សាជើងឱ្យមានរបៀបរៀបរយគឺជាការផ្តល់កិត្តិយសដល់មាតាបិតាដែលបានបង្ហាត់បង្រៀនយើងឱ្យស្គាល់ពីខុស និង ស្គាល់ពីត្រូវជានិច្ច។ ការដែលចេះរក្សាឥរិយាបថឱ្យមានរបៀបក្នុងពេលបរិភោគគឺជាសញ្ញានៃភាពជោគជ័យដែលផ្តើមចេញពីការចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អបំផុត។ យើងត្រូវរួមគ្នាថែរក្សាមារយាទលើតុអាហារឱ្យបានល្អបំផុតដើម្បីឱ្យកូនចៅខ្មែរគ្រប់រូបមានសេចក្តីថ្លៃថ្នូរ និង ត្រូវបានគេឱ្យតម្លៃគ្រប់ទីកន្លែង។ សកម្មភាពដែលសមរម្យនឹងនាំមកនូវការកោតសរសើរពីសំណាក់មនុស្សគ្រប់ស្រទាប់វណ្ណៈ និង ជួយពង្រឹងនូវសាមគ្គីភាពក្នុងសង្គមឱ្យកាន់តែរឹងមាំ។ ការអនុវត្តនូវក្រមសីលធម៌នៃការរស់នៅប្រចាំថ្ងៃគឺជាការបង្ហាញពីការយល់ដឹងពីតម្លៃពិតប្រាកដនៃជាតិសាសន៍ខ្មែរដ៏រុងរឿង។ មារយាទដែលល្អពិតប្រាកដគឺការមិនបង្កភាពមិនស្រណុកភ្នែកដល់អ្នកដទៃតាមរយៈកាយវិការដែលខ្វះការពិចារណា និង ខ្វះការទទួលខុសត្រូវ។ យើងគួរតែមានភាពហ្មត់ចត់ចំពោះរាល់ការប្រើប្រាស់អវយវៈទាំងអស់ដើម្បីរក្សានូវសិរីសួស្តី និង លាភជ័យសម្រាប់ជីវិតផ្ទាល់ខ្លួនឱ្យបានល្អជានិច្ច។ ការរក្សាសណ្តាប់ធ្នាប់នៃការហូបចុកគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងបុគ្គលិកលក្ខណៈដែលគួរឱ្យគោរព និង គួរឱ្យស្រឡាញ់បំផុតពីគ្រប់គ្នា។ ការយល់ដឹង និង ការអនុវត្តនូវសីលធម៌នៃការអង្គុយឱ្យបានល្អនឹងនាំមកនូវភាពរុងរឿង និង សុភមង្គលយ៉ាងពិតប្រាកដក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ សេចក្តីថ្លៃថ្នូរ និង មារយាទដែលល្អនឹងនៅជាប់ជាមួយយើងជានិច្ចប្រសិនបើយើងចេះរក្សានិងអនុវត្តវាតាមរយៈសកម្មភាពប្រចាំថ្ងៃដ៏ថ្លៃថ្លា។ រាល់ការយកចិត្តទុកដាក់លើរឿងតូចតាចទាំងនេះគឺជាការកសាងនូវកេរ្តិ៍ឈ្មោះដ៏ល្អស្អាតស្អំសម្រាប់ខ្លួនឯង និង សម្រាប់វង្សត្រកូលជារៀងរហូត។ យើងត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់ទង្វើដែលយើងបញ្ចេញនៅចំពោះមុខចំណីអាហារដើម្បីបង្ហាញពីក្តីគោរព និង ដឹងគុណ។ ការបង្ហាត់បង្រៀនឱ្យក្មេងៗចេះគោរពតាមបម្រាមបុរាណគឺជាការជួយថែរក្សាមរតកវប្បធម៌ឱ្យនៅស្ថិតស្ថេរគង់វង្ស និង រីកចម្រើនជានិរន្តរ៍។ ក្តីសង្ឃឹមនៃការរស់នៅក្នុងសង្គមដែលមានវិន័យគឺអាស្រ័យលើការអនុវត្តសីលធម៌របស់បុគ្គលម្នាក់ៗដែលចាប់ផ្តើមចេញពីក្នុងគ្រួសារផ្ទាល់តែម្តង។ ការចេះដាក់ខ្លួនឱ្យសមស្របតាមកាលៈទេសៈគឺជាសញ្ញានៃមនុស្សដែលមានបញ្ញាឈ្លាសវៃ និង មានការយល់ដឹងស៊ីជម្រៅពីសណ្តាប់ធ្នាប់សង្គម។ ភាពហ្មត់ចត់នៃឥរិយាបថជើងនៅពេលអង្គុយជុំគ្នាគឺជាការបង្ហាញពីភាពចាស់ទុំខាងផ្លូវចិត្ត និង ការផ្តល់តម្លៃដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ យើងមិនត្រូវភ្លេចខ្លួនក្នុងការរក្សាភាពថ្លៃថ្នូរទោះបីជាស្ថិតក្នុងស្ថានភាពស្និទ្ធស្នាលយ៉ាងណាក៏ដោយ ដើម្បី រក្សានូវតម្លៃនៃសីលធម៌ឱ្យបានល្អ។ ការដែលយើងម្នាក់ៗចេះរំលឹកគ្នាទៅវិញទៅមកឱ្យមានមារយាទល្អគឺជាការចូលរួមចំណែកលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែមានភាពលេចធ្លោឡើង។ មារយាទដែលល្អពិតប្រាកដនឹងក្លាយជាគំរូដ៏អស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និង មានកិត្តិយសខ្ពង់ខ្ពស់។ សូមឱ្យការយល់ដឹងពីសីលធម៌នៃការហូបចុកក្លាយជាស្មារតីរួមរបស់ពួកយើងម្នាក់ៗដើម្បីលើកស្ទួយតម្លៃនៃសង្គមជាតិឱ្យកាន់តែថ្កុំថ្កើងរុងរឿង។ យើងជឿជាក់ថាការប្រតិបត្តិខ្លួនតាមគន្លងធម៌ និង សុជីវធម៌នឹងនាំមកនូវសុភមង្គលដ៏យូរអង្វែងដល់គ្រួសារ និង មនុស្សជាតិទាំងមូលជាមិនខាន។ ការរក្សានូវមារយាទដ៏ល្អត្រឹមត្រូវតាមរយៈការមិនប្រើជើងចង្អុលអាហារនឹងជួយឱ្យអ្នកទទួលបាននូវការគោរព និង ការឱ្យតម្លៃពីមនុស្សគ្រប់គ្នាជានិច្ច។ ម្យ៉ាងការចេះប្រើប្រាស់ចង្កឹះឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតសុជីវធម៌ខ្មែរគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការអប់រំនិងភាពថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ។ មារយាទនៃការកាន់ចង្កឹះដែលល្អបំផុតគឺការរក្សាចុងចង្កឹះឱ្យស្ថិតក្នុងស្ថានភាពទាបជានិច្ចនិងមិនត្រូវលើកវាក្រវីចុះឡើងនៅចំពោះមុខអ្នកដទៃឡើយ។ សកម្មភាពយកចង្កឹះទៅចង្អុលចំមុខម្ហូបក្នុងន័យរើសអើងឬបង្គាប់បញ្ជាត្រូវបានចាត់ទុកថាជាកាយវិការដែលខ្វះការយល់ដឹងអំពីសីលធម៌នៃការបរិភោគ។ បុគ្គលដែលមានចំណេះដឹងខ្ពស់តែងតែយល់ថាចង្កឹះគឺជាឧបករណ៍សម្រាប់ចាប់អាហារដាក់ចូលមាត់ប៉ុណ្ណោះ គឺ មិនមែនជាឧបករណ៍សម្រាប់ប្រើចង្អុលបង្ហាញទិសដៅទេ។ យើងគ្រប់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងចុងចង្កឹះមិនឱ្យចង្អុលចំមុខអ្នកដែលកំពុងអង្គុយញ៉ាំអាហាររួមតុជាមួយយើងជាដាច់ខាត។ ការគ្រវីចង្កឹះចុះឡើងក្នុងខណៈពេលដែលកំពុងជជែកគ្នាលេងយ៉ាងសប្បាយរីករាយអាចបង្កឱ្យមានគ្រោះថ្នាក់ឬមើលទៅឃើញថាជាមនុស្សដែលគ្មានសណ្តាប់ធ្នាប់។ ជនជាតិខ្មែរយើងមានជំនឿថាការយកចង្កឹះទៅចង្អុលមុខនរណាម្នាក់គឺជាការមើលងាយកិត្តិយសយ៉ាងធ្ងន់ធ្ងរដែលមិនអាចលើកលែងឱ្យបានឡើយក្នុងសង្គម។ ភាពស៊ីវិល័យពិតប្រាកដក្នុងការរស់នៅគឺការដឹងពីរបៀបដាក់ចង្កឹះឱ្យមានរបៀបរៀបរយនៅលើកម្រាល ឬ លើជើងទម្រចង្កឹះឱ្យបានស្អាតបាតបំផុតជានិច្ច។ ការប្រើចង្កឹះដើម្បីរើសម្ហូបចុះឡើងក្នុងចានសម្លរួមហើយចង្អុលទៅនេះទៅនោះគឺជាទង្វើដែលបង្ហាញពីភាពអាត្មានិយមនិងមិនគិតពីអារម្មណ៍អ្នកជុំវិញ។ ចំណីអាហារនឹងកាន់តែមានតម្លៃប្រសិនបើអ្នកដែលកំពុងបរិភោគចេះរក្សាកាយវិការឱ្យបានរម្យទមនិងមិនប្រើចង្កឹះក្នុងន័យអវិជ្ជមានណាមួយឡើយ។ មាតាបិតាតែងតែបង្ហាត់បង្រៀនកូនចៅឱ្យចេះកាន់ចង្កឹះឱ្យមានលំនឹងនិងហាមដាច់ខាតនូវការយកចង្កឹះទៅចង្អុលបញ្ជាឱ្យអ្នកដទៃធ្វើតាមចិត្តខ្លួន។ វប្បធម៌នៃការផ្តល់កិត្តិយសដល់ម្ចាស់ផ្ទះនិងអ្នកចម្អិនអាហារគឺការប្រើប្រាស់សម្ភារៈបរិភោគដោយភាពទន់ភ្លន់និងមានការយល់ដឹងពីក្រមសីលធម៌។ ប្រសិនបើអ្នកចង់បង្ហាញអំពីមុខម្ហូបណាមួយដល់មិត្តភក្តិ គឺ អ្នកគួរតែប្រើបាតដៃបង្ហាញដោយភាពគួរសមជាជាងការប្រើចង្កឹះចង្អុលចំទៅមុខម្ហូបនោះ។ ការរក្សាចង្កឹះឱ្យនៅជាប់នឹងដៃដោយមិនបង្កឱ្យមានសំឡេងប៉ះទង្គិចគ្នាគឺជាចំណុចខ្លាំងនៃមារយាទរបស់អ្នកដែលទទួលបានការអប់រំមកយ៉ាងល្អ។ សង្គមខ្មែរឱ្យតម្លៃខ្លាំងណាស់លើការចេះដាក់ខ្លួនឱ្យទាបនិងការប្រើប្រាស់កាយវិការឱ្យបានត្រឹមត្រូវតាមកាលៈទេសៈជាពិសេសគឺនៅពេលជួបជុំបរិភោគ។ ការចេះគ្រប់គ្រងចុងចង្កឹះមិនឱ្យចង្អុលផ្តេសផ្តាសជួយឱ្យបរិយាកាសនៅលើតុអាហារពោរពេញដោយភាពរីករាយនិងគ្មានការយល់ច្រឡំពីសំណាក់អ្នកដទៃ។ រាល់ការប្រព្រឹត្តដែលខ្វះការត្រិះរិះពិចារណាតាមរយៈការប្រើចង្កឹះចង្អុលមុខម្ហូបអាចធ្វើឱ្យអ្នកបាត់បង់សិរីសួស្តីនិងលាភជ័យក្នុងជីវិតផងដែរ។ អ្នកដែលមានមារយាទល្អមិនដែលប្រើចង្កឹះជាសម្ភារៈសម្រាប់លេងសើច ឬ យកទៅចង្អុលបង្អួតពីចំណេះដឹងរបស់ខ្លួននៅចំពោះមុខមនុស្សជាច្រើនឡើយ។ ការយល់ដឹងអំពីបម្រាមនៃការមិនប្រើចង្កឹះចង្អុលអាហារគឺជាការជួយថែរក្សាអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រពៃរបស់ជាតិសាសន៍យើងឱ្យនៅស្ថិតស្ថេរ។ ការដឹងគុណចំពោះចំណីអាហារត្រូវតែអមមកជាមួយនូវការរក្សាឥរិយាបថដៃឱ្យមានភាពហ្មត់ចត់បំផុតក្នុងពេលកាន់ចង្កឹះបរិភោគ។ យើងមិនគួរយកចង្កឹះទៅចង្អុលបង្ហាញពីចំណុចខ្វះខាតនៃមុខម្ហូបណាមួយឡើយព្រោះវាគឺជាការមិនផ្តល់តម្លៃដល់ការខិតខំប្រឹងប្រែងរបស់អ្នកដទៃ។ កាយវិការដែលទន់ភ្លន់ក្នុងការចាប់ម្ហូបដាក់ចានដោយមិនប្រើចង្កឹះចង្អុលចុះឡើងនឹងធ្វើឱ្យអ្នកជុំវិញខ្លួនមើលមកអ្នកដោយក្តីកោតសរសើរជានិច្ច។ ការមានមារយាទលើតុអាហារគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីគ្រួសារដូច្នេះចូរចៀសវាងការប្រើចង្កឹះចង្អុលម្ហូបដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសវង្សត្រកូល។ ក្នុងនាមជាយុវជនបន្តវេនយើងត្រូវតែចេះរៀនសូត្រពីរបៀបប្រើចង្កឹះឱ្យបានសមរម្យដើម្បីក្លាយជាបុគ្គលដែលមានសណ្តាប់ធ្នាប់និងមានវិន័យខ្ពស់។ ការដាក់ចង្កឹះឱ្យនៅស្របគ្នាដោយមិនប្រើវាជាឧបករណ៍សម្រាប់ចង្អុលបង្ហាញអ្វីផ្សេងគឺជាការបង្ហាញពីភាពចាស់ទុំនៃស្មារតីរបស់បុគ្គលម្នាក់ៗ។ ទម្លាប់ល្អនៃការប្រើចង្កឹះនឹងជួយឱ្យអ្នកទទួលបាននូវភាពជោគជ័យក្នុងការបង្កើតទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួនក្នុងសង្គមបច្ចុប្បន្ន។ យើងត្រូវចងចាំថាចង្កឹះគឺជាសម្ភារៈសម្រាប់បម្រើដល់ការហូបចុក គឺ វាមិនមែនជាឧបករណ៍សម្រាប់យកមកប្រើក្នុងន័យកំហឹងឬចង្អុលបម្រើនោះទេ។ សេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់អាចវាស់វែងបានយ៉ាងងាយបំផុតតាមរយៈការសង្កេតមើលកាយវិការដៃក្នុងពេលដែលគេកំពុងប្រើប្រាស់ចង្កឹះបរិភោគ។ រាល់ពេលដែលអ្នកលើកចង្កឹះមកប្រើប្រាស់ចូរមានស្មារតីភ្ញាក់រលឹកជានិច្ចថាមិនត្រូវឱ្យចុងចង្កឹះចង្អុលទៅកាន់របស់ដែលមិនគួរគប្បីឡើយ។ ភាពហ្មត់ចត់ក្នុងការប្រើប្រាស់សម្ភារៈបរិភោគឱ្យបានត្រឹមត្រូវគឺជាការគោរពដល់ព្រលឹងដូនតាដែលបានបន្សល់ទុកនូវមរតកសីលធម៌ដ៏ថ្លៃថ្លា។ ការចេះអត់ធ្មត់មិនប្រើចង្កឹះចង្អុលមុខម្ហូបដែលខ្លួនចង់បានខ្លាំងពេកគឺជាការបង្ហាញពីការអប់រំចិត្តឱ្យមានភាពស្ងប់ស្ងៀមនិងមានសណ្តាប់ធ្នាប់។ យើងគួរតែរួមគ្នាបង្កើតនូវទម្លាប់ល្អៗនៅលើតុអាហារដោយចាប់ផ្តើមពីការឈប់ប្រើចង្កឹះចង្អុលបង្ហាញអ្វីៗតាមចិត្តចង់ដែលខុសនឹងលក្ខណៈសង្គម។ មារយាទដែលល្អនឹងនាំមកនូវមន្តស្នេហ៍ដ៏អស្ចារ្យដែលធ្វើឱ្យមនុស្សគ្រប់គ្នាប្រាថ្នាចង់អង្គុយបរិភោគអាហារជុំជាមួយអ្នកនៅគ្រប់ពេលវេលា។ ការប្រើចង្កឹះចង្អុលទៅកាន់ចានរបស់មិត្តភក្តិ ឬ អ្នកដទៃគឺជាទង្វើដែលមិនគួរឱ្យកើតមានទាល់តែសោះចំពោះអ្នកដែលមានការចេះដឹងខ្ពង់ខ្ពស់។ យើងត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនឯងក្នុងការអនុវត្តនូវក្រមសីលធម៌នៃការហូបចុកឱ្យបានខ្ជាប់ខ្ជួនបំផុតទោះបីជាញ៉ាំនៅកន្លែងណាក៏ដោយ។ ការផ្តល់តម្លៃដល់អាហារតាមរយៈការមិនប្រើចង្កឹះចង្អុលគឺជាការបង្ហាញពីភាពរុងរឿងនៃបញ្ញានិងការយល់ដឹងពីគុណតម្លៃនៃជីវិតពិតប្រាកដ។ កាយវិការដែលត្រឹមត្រូវនឹងជួយឱ្យអ្នកជៀសផុតពីការរិះគន់ផ្សេងៗដែលនាំឱ្យខូចកិត្តិយសរបស់ខ្លួនឯងនៅចំពោះមុខមនុស្សដែលអ្នកគោរពរាប់អាន។ ការប្រើចង្កឹះឱ្យបានស្អាតបាតនិងមិនចង្អុលផ្តេសផ្តាសគឺជាការគោរពដល់ការងារដាំដុះរបស់កសិករដែលបានខិតខំផ្តល់នូវភោគផលដ៏មានតម្លៃ។ សេចក្តីសុខក្នុងចិត្តនឹងកើតមានឡើងនៅពេលដែលយើងចេះរស់នៅដោយមានសណ្តាប់ធ្នាប់និងគោរពតាមក្រមសីលធម៌ដែលបុព្វបុរសបានចងក្រងទុកឱ្យ។ ការមានស្មារតីប្រុងប្រយ័ត្នចំពោះចលនាដៃក្នុងខណៈពេលកាន់ចង្កឹះគឺជាការបណ្តុះនូវទម្លាប់ល្អដែលផ្តល់ផលប្រយោជន៍ដល់ជីវិតជាយូរអង្វែង។ យើងមិនត្រូវបណ្តោយឱ្យភាពខ្ជីខ្ជានៃការប្រើចង្កឹះចង្អុលម្ហូបមកបំផ្លាញនូវបុគ្គលិកលក្ខណៈដ៏ល្អដែលយើងបានសន្សំមកតាំងពីយូរឡើយ។ ការចេះគ្រប់គ្រងឥរិយាបថលើតុអាហារជួយឱ្យការរស់នៅប្រចាំថ្ងៃមានភាពរលូននិងពោរពេញដោយភាពថ្លៃថ្នូរដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ យុវជនខ្មែរត្រូវតែជាគំរូដ៏ល្អបំផុតក្នុងការថែរក្សាសីលធម៌នៃការប្រើចង្កឹះឱ្យបានត្រឹមត្រូវដើម្បីឱ្យបរទេសបានឃើញពីភាពស៊ីវិល័យរបស់យើង។ ការដែលមិនយកចង្កឹះទៅចង្អុលមុខអ្នកដទៃក្នុងពេលសន្ទនាគឺជាការបង្ហាញពីភាពរាបសារនិងការផ្តល់កិត្តិយសដល់ដៃគូសន្ទនាឱ្យបានខ្ពស់បំផុត។ ភាពចាស់ទុំខាងសីលធម៌ស្តែងចេញតាមរយៈការមិនប្រព្រឹត្តកាយវិការដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃការបរិភោគនៅក្នុងទីសាធារណៈនានា។ យើងគួរតែមានមោទនភាពចំពោះវប្បធម៌នៃការរស់នៅដែលបង្រៀនឱ្យយើងចេះប្រើប្រាស់សម្ភារៈគ្រប់យ៉ាងដោយភាពឈ្លាសវៃនិងមានការដឹងគុណ។ ការមិនប្រើចង្កឹះចង្អុលម្ហូបដែលមិនទាន់ឆ្អិន ឬ មិនឆ្ងាញ់គឺជាការបង្ហាញពីភាពអត់ធ្មត់និងចិត្តដែលយល់យោគដល់អ្នកដែលបានចម្អិនឱ្យយើង។ រាល់ទង្វើដែលបង្ហាញពីការគោរពដល់អាហារនឹងនាំមកនូវសេចក្តីសុខក្នុងគ្រួសារនិងភាពជោគជ័យក្នុងគ្រប់ភារកិច្ចដែលអ្នកកំពុងតែធ្វើ។ ការចេះដាក់ចង្កឹះឱ្យមានរបៀបនៅពេលដែលមិនទាន់បានប្រើប្រាស់គឺជាសញ្ញានៃការត្រៀមខ្លួនជាស្រេចដើម្បីទទួលយកនូវអ្វីដែលល្អក្នុងជីវិត។ យើងត្រូវចងចាំថាគ្រប់កាយវិការដែលយើងបញ្ចេញនៅលើតុអាហារ គឺ សុទ្ធតែមានអត្ថន័យជ្រាលជ្រៅនិងអាចវាយតម្លៃពីចិត្តគំនិតរបស់យើងបាន។ ការប្រើចង្កឹះដោយភាពហ្មត់ចត់នឹងជួយឱ្យអ្នកក្លាយជាបុគ្គលដែលគួរឱ្យជឿជាក់និងមានការទទួលខុសត្រូវខ្ពស់ក្នុងក្រសែភ្នែកអ្នកដទៃជានិច្ច។ សីលធម៌នៃការហូបចុកមិនមែនជារឿងពិបាកអនុវត្តឡើយប្រសិនបើយើងម្នាក់ៗមានឆន្ទៈពិតប្រាកដក្នុងការពង្រឹងតម្លៃនៃបុគ្គលិកលក្ខណៈខ្លួន។ ការមិនប្រើចង្កឹះចង្អុលអាហារគឺជាការអនុវត្តជាក់ស្តែងនូវទ្រឹស្តីនៃភាពជាអ្នកដឹកនាំដែលចាប់ផ្តើមចេញពីការគ្រប់គ្រងកាយវិការខ្លួនឯង។ កេរ្តិ៍ឈ្មោះដ៏ល្អរបស់បុគ្គលម្នាក់អាចរក្សាបានតាមរយៈការមិនប្រព្រឹត្តនូវអ្វីដែលជាបម្រាមតូចតាចប៉ុន្តែមានឥទ្ធិពលខ្លាំងលើសង្គមជាតិទាំងមូល។ ការដែលយើងម្នាក់ៗចេះរំលឹកគ្នាទៅវិញទៅមកឱ្យប្រើចង្កឹះឱ្យត្រូវតាមក្បួនខ្នាតគឺជាការចូលរួមចំណែកលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែរីកចម្រើន។ មារយាទនៃការប្រើចង្កឹះដែលល្អនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់កូនចៅជំនាន់ក្រោយក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងមានសីលធម៌។ យើងមិនត្រូវភ្លេចខ្លួនក្នុងការរក្សាឥរិយាបថឱ្យបានល្អបំផុតនោះទេព្រោះសីលធម៌គឺជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូប។ ការយល់ដឹងពីរបៀបប្រើចង្កឹះឱ្យបានត្រឹមត្រូវគឺជាការបង្ហាញពីភាពឆ្លាតវៃក្នុងការរស់នៅនិងការចេះសម្របខ្លួនទៅតាមសណ្តាប់ធ្នាប់សង្គម។ កាយវិការដែលមិនប្រើចង្កឹះចង្អុលផ្តេសផ្តាសជួយឱ្យអ្នកដទៃមានអារម្មណ៍មានសុវត្ថិភាពនិងមានភាពកក់ក្តៅក្នុងពេលដែលញ៉ាំបាយជាមួយគ្នា។ ការគោរពនូវរាល់បម្រាមដែលចាស់ៗបានហាមប្រាមគឺជាការបង្ហាញពីការដឹងគុណដល់បុព្វបុរសដែលបានខិតខំកសាងសង្គមដ៏ល្អប្រពៃនេះឡើង។ ភាពរីកចម្រើននៃស្មារតីកើតចេញពីការចេះសង្កេត និងកែប្រែនូវរាល់ចំណុចខ្វះខាតរបស់ខ្លួនឱ្យបានល្អប្រសើរឡើងជាលំដាប់ក្នុងគ្រប់កាលៈទេសៈ។ យើងត្រូវប្តេជ្ញាចិត្តថានឹងរក្សានូវសីលធម៌នៃការប្រើចង្កឹះឱ្យបានខ្ជាប់ខ្ជួនដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងកិត្តិយសរបស់គ្រួសារជារៀងរហូត។ ការមិនប្រើចង្កឹះចង្អុលអាហារគឺជាការបង្ហាញពីចិត្តដែលបរិសុទ្ធនិងមានការយល់ដឹងពីគុណតម្លៃនៃអ្វីដែលយើងកំពុងតែមាននៅក្នុងដៃជានិច្ច។ ចំណេះដឹងដែលទទួលបានពីការអប់រំក្នុងគ្រួសារនឹងក្លាយជាពន្លឺបំភ្លឺផ្លូវឱ្យយើងក្លាយជាមនុស្សដែលមានសីលធម៌និងមានគុណធម៌ខ្ពង់ខ្ពស់បំផុត។ ការដែលចេះរក្សាឥរិយាបថដៃឱ្យមានរបៀបក្នុងពេលប្រើចង្កឹះគឺជាសញ្ញានៃភាពជោគជ័យដែលផ្តើមចេញពីការចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ។ យើងត្រូវរួមគ្នាថែរក្សាមារយាទលើតុអាហារឱ្យបានល្អបំផុតដើម្បីឱ្យកូនចៅខ្មែរគ្រប់រូបមានសេចក្តីថ្លៃថ្នូរនិងត្រូវបានគេឱ្យតម្លៃគ្រប់ទីកន្លែង។ សកម្មភាពដែលសមរម្យនឹងនាំមកនូវការកោតសរសើរពីសំណាក់មនុស្សគ្រប់ស្រទាប់វណ្ណៈនិងជួយពង្រឹងនូវសាមគ្គីភាពក្នុងសង្គមឱ្យកាន់តែរឹងមាំ។ ការអនុវត្តនូវក្រមសីលធម៌នៃការរស់នៅប្រចាំថ្ងៃគឺជាការបង្ហាញពីភាពស៊ីវិល័យនិងការយល់ដឹងពីតម្លៃពិតប្រាកដនៃជាតិសាសន៍ខ្មែរដ៏រុងរឿង។ មារយាទដែលល្អពិតប្រាកដគឺការមិនបង្កភាពមិនស្រណុកភ្នែកដល់អ្នកដទៃតាមរយៈកាយវិការដែលខ្វះការពិចារណានិងខ្វះការទទួលខុសត្រូវ។ យើងគួរតែមានភាពហ្មត់ចត់ចំពោះរាល់ការប្រើប្រាស់សម្ភារៈបរិភោគទាំងអស់ដើម្បីរក្សានូវសិរីសួស្តីនិងលាភជ័យសម្រាប់ជីវិតផ្ទាល់ខ្លួនជានិច្ច។ សេចក្តីល្អរបស់មនុស្សម្នាក់ស្តែងចេញតាមរយៈការដឹងគុណចំពោះរាល់អ្វីដែលបានផ្តល់ជីវិតឱ្យយើងនិងការប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវបំផុត។ ការរក្សាសណ្តាប់ធ្នាប់នៃការហូបចុកគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងបុគ្គលិកលក្ខណៈដែលគួរឱ្យគោរពនិងគួរឱ្យស្រឡាញ់បំផុតពីគ្រប់គ្នា។ សរុបមកការចេះគ្រប់គ្រងឥរិយាបថមិនឱ្យប្រើជើង ឬចង្កឹះចង្អុលម្ហូបគឺជាការបង្ហាញពីសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់កូនខ្មែរគ្រប់រូប។